នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា មធ្យោបាយដឹកជញ្ជូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៅនឹងពិភពខាងក្រៅ។ ការធ្វើដំណើរទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងទំនើបកម្ម និងប្រពៃណីផងដែរ។ ក្នុងចំណោមយានយន្តទាំងឡាយ កង់ និងម៉ូតូ អាចចាត់ទុកជាមធ្យោបាយដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុត ដែលត្រូវបានប្រើប្រាស់ដោយគ្រួសារស្ទើរគ្រប់កន្លែង។ ម៉ូតូអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរបានរហ័សទៅកាន់ទីផ្សារ ស្រែចម្ការ ឬភូមិជិតខាងដើម្បីទំនាក់ទំនងសង្គម ព្រមទាំងដឹកជញ្ជូនសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ជារឿយៗ គេឃើញអ្នកភូមិបានកែច្នៃម៉ូតូរបស់ខ្លួនដើម្បីដឹកជញ្ជូនទំនិញច្រើនជាងធម្មតា ដូចជាពងទា កន្ត្រកត្រី ឬបាវអង្ករជាដើម។ ម៉ូតូបានផ្តល់នូវភាពរហ័សទាន់ចិត្តដល់ការបំពេញកិច្ចការបន្ទាន់និងបានជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើន។ ចំណែកឯកង់វិញ នៅតែជាមធ្យោបាយដ៏សាមញ្ញ និងមានប្រយោជន៍សម្រាប់ចល័តក្នុងចម្ងាយជិតៗ ហើយមិនចំណាយលើប្រេងឥន្ធនៈឡើយ។ ក្មេងៗភាគច្រើនតែងតែប្រើកង់ដើម្បីជិះទៅសាលារៀន ឬលេងកម្សាន្តក្នុងភូមិជាមួយមិត្តភក្តិ។ ការជិះកង់ទៅកាន់ផ្ទះអ្នកជិតខាង ឬទៅវត្តអារាមនៅពេលព្រឹកព្រលឹមបានក្លាយជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយនៅក្នុងជីវិតជនបទ។ កង់ក៏បានជួយឱ្យពួកគេមានសុខភាពល្អតាមរយៈការហាត់ប្រាណជាប្រចាំផងដែរ។ មួយវិញទៀត រថយន្តខ្នាតតូច ដូចជាប្រភេទរថយន្តកែច្នៃ ឬរ៉ឺម៉កកង់បីដែលគេនិយមហៅថា តុកតុក ក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ យានយន្តទាំងនេះមានសមត្ថភាពអាចដឹកភ្ញៀវ ឬទំនិញបានច្រើនពីតំបន់មួយទៅតំបន់មួយទៀត ជាពិសេសពីភូមិទៅទីប្រជុំជន។ វាបានដើរតួជាសេវាកម្មដឹកជញ្ជូនសាធារណៈខ្នាតតូច ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនដែលមិនមានយានយន្តផ្ទាល់ខ្លួន ឬត្រូវការដឹកជញ្ជូនទំនិញធំៗ។ រថយន្តទាំងនេះក៏មានតួនាទីក្នុងការដឹកកសិផលពីចម្ការទៅកន្លែងលក់ ឬទៅរោងម៉ាស៊ីនកិនស្រូវ ដែលជាកត្តាជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពប្រសើរឡើង។ វត្តមានរបស់រថយន្តខ្នាតតូចបានផ្តល់ជម្រើសថ្មីមួយសម្រាប់អ្នកដំណើរដែលត្រូវការភាពងាយស្រួលជាងការជិះម៉ូតូ។ ពួកគេអាចការពារខ្លួនពីពន្លឺថ្ងៃនិងភ្លៀង ហើយអាចធ្វើដំណើរជាក្រុមជាមួយសមាជិកគ្រួសារ។ ការប្រើប្រាស់រថយន្តខ្នាតតូចបានធ្វើឱ្យការធ្វើជំនួញខ្នាតតូចរបស់ប្រជាជនកាន់តែមានភាពរស់រវើក។ ទន្ទឹមនឹងយានយន្តសម័យទំនើបទាំងនេះ យានជំនិះបែបបុរាណក៏នៅតែមានវត្តមាន ហើយត្រូវបានប្រើប្រាស់ក្នុងលក្ខណៈពិសេសតាមតម្រូវការ។ រទេះគោ បានក្លាយជានិមិត្តរូបនៃជីវិតកសិករខ្មែរអស់កាលជាយូរលង់ណាស់មកហើយ។ រទេះគោត្រូវបានគេប្រើប្រាស់ជាចម្បងក្នុងតំបន់ដាច់ស្រយាល ឬតំបន់ដែលផ្លូវលំបាកៗ ដែលយានយន្តទំនើបមិនអាចចូលដល់។ វាមានសមត្ថភាពខ្លាំងក្នុងការដឹកស្រូវដែលប្រមូលផលបានពីវាលស្រែ ឬដឹកសម្ភារៈធ្ងន់ៗផ្សេងទៀតដូចជាអុស និងឈើ។ ទោះបីជាការធ្វើដំណើរដោយរទេះគោមានល្បឿនយឺត និងមិនសូវជាមានផាសុកភាពក៏ដោយ វាជាមធ្យោបាយដែលស៊ីសាំងតិចបំផុតនិងអាចដឹកជញ្ជូនទំនិញធ្ងន់ៗបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត រទេះគោបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកសិកម្មប្រចាំថ្ងៃរបស់ប្រជាកសិករ។ ដូចគ្នានេះដែរ រទេះសេះ ក៏ត្រូវបានគេប្រើប្រាស់ក្នុងករណីខ្លះផងដែរ ពិសេសក្នុងតំបន់ដែលមានទំនៀមទម្លាប់ប្រើប្រាស់វាសម្រាប់ពិធីបុណ្យ ឬការដឹកជញ្ជូនដែលមានលក្ខណៈប្រពៃណី។ រទេះសេះបានផ្តល់នូវភាពទាក់ទាញនិងភាពរ៉ូមែនទិកនៅក្នុងតំបន់ខ្លះ ដែលបានក្លាយជាផ្នែកមួយនៃទេសចរណ៍ភូមិដ្ឋានផងដែរ។ ជាចុងក្រោយ ទោះបីជាមានមធ្យោបាយដឹកជញ្ជូនដ៏សម្បូរបែបក៏ដោយ ការដើរ នៅតែជាសកម្មភាពប្រចាំថ្ងៃដែលមិនអាចខ្វះបានក្នុងជីវិតជនបទ។ ជារៀងរាល់ថ្ងៃ ក្មេងៗជាច្រើនបានដើរថ្មើរជើងទៅសាលារៀន ដោយមានមិត្តភក្តិដើរតាមដងផ្លូវជាមួយគ្នា ឬដើរកាត់វាលស្រែបៃតងខ្ចី។ ការដើរមិនត្រឹមតែជាមធ្យោបាយទៅមកប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃការហាត់ប្រាណ ការទំនាក់ទំនង និងការរៀនសូត្រពីធម្មជាតិជុំវិញខ្លួន។ អ្នកភូមិក៏និយមដើរទៅចម្ការក្បែរផ្ទះ ឬទៅផ្ទះអ្នកជិតខាងដើម្បីជជែកលេង។ ការដើរថ្មើរជើងបានជួយសន្សំសំចៃថវិកាបានច្រើនហើយបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរចម្ងាយជិតៗ។ ទោះបីជាពេលខ្លះមានការលំបាកដោយសារអាកាសធាតុក្តៅឬភ្លៀងខ្លាំងក៏ដោយ ក៏ការដើរនៅតែជាទម្លាប់មួយដ៏សំខាន់សម្រាប់អ្នកជនបទ។ ការសម្របខ្លួនតាមមធ្យោបាយដឹកជញ្ជូនទាំងនេះបានបង្ហាញពីភាពបត់បែនរបស់ប្រជាកសិករក្នុងការបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ មិនថាយានយន្តទំនើប ឬប្រពៃណីទេ សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងជីវភាព។ ការរួមផ្សំគ្នានៃជម្រើសទាំងនេះបានអនុញ្ញាតឱ្យប្រជាជនអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ សកម្មភាពសេដ្ឋកិច្ច និងទំនាក់ទំនងសង្គមបានយ៉ាងមានប្រសិទ្ធភាព។ ពួកគេមិនត្រឹមតែជាឧបករណ៍សម្រាប់ការធ្វើដំណើរទេ ប៉ុន្តែក៏ជាសញ្ញានៃភាពធន់និងការតស៊ូរបស់សហគមន៍ជនបទផងដែរ។ ដូច្នេះហើយ ប្រព័ន្ធដឹកជញ្ជូនបែបនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជនបទរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងភាពរស់រវើកក្នុងសង្គម។